ការយល់ដឹងអំពីផលប៉ះពាល់នៃទឹកជំនន់មកលើវិស័យអប់រំ តម្រូវឱ្យមានការពិនិត្យមើលឱ្យបានស៊ីជម្រៅទៅលើទិដ្ឋភាពជាច្រើន។ ចាប់តាំងពីបញ្ហារចនាសម្ព័ន្ធរូបវន្ត រហូតដល់ផលប៉ះពាល់ផ្លូវចិត្តរបស់កុមារ និងសហគមន៍ទាំងមូល។ នៅពេលដែលរដូវវស្សាមកដល់ វាមិនត្រឹមតែនាំមកនូវទឹកភ្លៀងសម្រាប់កសិកម្មប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានបង្កើតជាវិបត្តិដ៏ស្មុគស្មាញមួយសម្រាប់ប្រព័ន្ធអប់រំនៅតាមតំបន់ជនបទ និងតំបន់ទំនាប ដែលបង្ខំឱ្យអាណាព្យាបាល និងអាជ្ញាធរត្រូវធ្វើការសម្រេចចិត្តដ៏លំបាករវាងការបន្តចំណេះដឹង និងការរក្សាសុវត្ថិភាពអាយុជីវិត។ បញ្ហាប្រឈមដ៏ចម្បងបំផុតនោះគឺការប្រែក្លាយសាលារៀនពីមណ្ឌលចំណេះដឹង ទៅជាមណ្ឌលភៀសខ្លួនបណ្តោះអាសន្ន។ នៅពេលដែលភូមិឋានត្រូវបានលិចលង់ ប្រជាពលរដ្ឋដែលបាត់បង់ជម្រកតែងតែស្វែងរកទីទួលសុវត្ថិភាព។ ដែលភាគច្រើនគឺជាអគារសាលារៀនដែលមានកម្ពស់ខ្ពស់ជាងផ្ទះអ្នកភូមិ។ ទោះបីជាអគារសិក្សាមិនរងការលិចលង់ផ្ទាល់ក៏ដោយ ប៉ុន្តែវត្តមានរបស់គ្រួសារភៀសខ្លួន ការចម្អិនអាហារ និងការរស់នៅជាបណ្តោះអាសន្ននៅក្នុងថ្នាក់រៀន បានធ្វើឱ្យសកម្មភាពបង្រៀន និងរៀនត្រូវអាក់ខានដោយស្វ័យប្រវត្តិ។ ស្ថានភាពនេះបង្កើតជាផលវិបាកទ្វេដង គឺម្យ៉ាងសិស្សបាត់បង់ឱកាសរៀនសូត្រ ហើយម្យ៉ាងទៀតសម្ភារៈបរិក្ខារក្នុងសាលាអាចនឹងរងការខូចខាត ឬបាត់បង់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រើប្រាស់ជាជម្រកអាសន្ននោះ។ ក្រៅពីបញ្ហាទីតាំង ការធ្វើដំណើរទៅកាន់សាលារៀនក្នុងអំឡុងពេលទឹកជំនន់គឺជាហានិភ័យដ៏ធំមួយសម្រាប់កុមារតូចៗ។ ផ្លូវថ្នល់ដែលធ្លាប់តែប្រើប្រាស់សម្រាប់ដើរ ឬជិះកង់ ត្រូវបានជំនួសដោយផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដែលពោរពេញទៅដោយចរន្តទឹកហូរខ្លាំង និងជម្រៅដែលមិនអាចស្មានដឹង។ ការប្រើប្រាស់ទូកដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឬការជិះទូកដែលមានសិស្សច្រើនលើសចំណុះ បានក្លាយជាក្តីបារម្ភជានិច្ចកាលសម្រាប់អាណាព្យាបាល។ គ្រោះថ្នាក់នៃការលង់ទឹកមិនមែនជាបញ្ហាតែមួយគត់នោះទេ ប៉ុន្តែទឹកដែលកខ្វក់ក៏ជាប្រភពនៃមេរោគផងដែរ។ ដែលបង្កជាជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាគរូស ជំងឺសើស្បែក និងគ្រុនឈាម ដែលធ្វើឱ្យសុខភាពកុមារចុះខ្សោយ និងមិនអាចបន្តការសិក្សាបាន ទោះបីជាសាលានៅបើកទ្វារក៏ដោយ។ ផលប៉ះពាល់ដ៏គួរឱ្យស្ដាយមួយទៀត គឺការបាត់បង់ និងការខូចខាតសម្ភារៈសិក្សា ដែលជាបន្ទុកសេដ្ឋកិច្ចបន្ថែមសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតស្រាប់។ នៅពេលទឹកជំនន់មកដល់ភ្លាមៗ សិស្សានុសិស្សច្រើនតែមិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំទុកដាក់សៀវភៅ កាបូប និងឯកសណ្ឋានឱ្យបានត្រឹមត្រូវឡើយ។ សៀវភៅសិក្សាដែលត្រូវទឹកជោកជាំ ឬឯកសារសំខាន់ៗដែលហូរតាមទឹក មិនត្រឹមតែជាការបាត់បង់ឧបករណ៍សម្រាប់រៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំបាក់ទឹកចិត្តសិស្សានុសិស្សយ៉ាងខ្លាំងផងដែរ។ សម្រាប់គ្រួសារមួយចំនួន ការចំណាយប្រាក់ដើម្បីទិញសម្ភារៈទាំងនេះឡើងវិញ គឺជាការលំបាកខ្លាំង។ ដែលអាចឈានទៅដល់ការឱ្យកូនបោះបង់ការសិក្សាដើម្បីជួយរកចំណូលគ្រួសារក្រោយពេលទឹកស្រក។ លើសពីនេះទៅទៀត ការដាច់ចរន្តនៃកាលវិភាគសិក្សាជាប្រចាំឆ្នាំ បានបង្កើតឱ្យមានគម្លាតចំណេះដឹងយ៉ាងខ្លាំងរវាងសិស្សនៅតំបន់រងគ្រោះ និងសិស្សនៅតំបន់ទីប្រជុំជន។ ការឈប់សម្រាកដោយបង្ខំក្នុងរយៈពេលវែង ធ្វើឱ្យសិស្សានុសិស្សងាយនឹងភ្លេចមេរៀនដែលបានរៀនពីមុនមក។ ហើយការតាមឱ្យទាន់កម្មវិធីសិក្សាក្រោយពេលទឹកស្រកវិញ គឺជាសម្ពាធដ៏ធំមួយសម្រាប់ទាំងគ្រូ និងសិស្ស។ បញ្ហានេះប្រសិនបើមិនមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ វានឹងក្លាយជាវដ្តនៃភាពក្រីក្រដែលមិនអាចបញ្ចប់បាន ដោយសារតែកុមារមិនអាចទទួលបានការអប់រំពេញលេញ និងមានគុណភាពដើម្បីអភិវឌ្ឍអនាគតរបស់ពួកគេឱ្យប្រសើរឡើងបានឡើយ។ ជាចុងក្រោយ ការស្តារឡើងវិញនូវវិស័យអប់រំក្រោយទឹកជំនន់ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ថានភាពផ្លូវចិត្តរបស់កុមារ។ ការឃើញផ្ទះសម្បង់ត្រូវលិចលង់ ការបាត់បង់ទ្រព្យសម្បត្តិ ឬការរស់នៅក្នុងភាពភ័យខ្លាចនៃគ្រោះធម្មជាតិ គឺជាបទពិសោធន៍ដ៏អាក្រក់សម្រាប់កុមារ។ ការត្រឡប់ទៅសាលារៀនវិញដោយគ្មានការលើកទឹកចិត្ត និងការយល់ចិត្តពីសំណាក់គ្រូបង្រៀន និងអាជ្ញាធរ អាចធ្វើឱ្យសិស្សមានអារម្មណ៍ឯកោ និងធុញទ្រាន់នឹងការសិក្សា។ ដូច្នេះហើយ ការរៀបចំផែនការអប់រំក្នុងរដូវទឹកជំនន់ មិនមែនមានត្រឹមតែការការពារអគារ និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវការពារទាំងឱកាស សុខភាព និងស្មារតីរបស់កុមារដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។ ផលវិបាកដែលកើតមានឡើងជាបន្តបន្ទាប់លើកុមារក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ គឺជាវិបត្តិដែលមានលក្ខណៈស៊ីជម្រៅ និងជះឥទ្ធិពលទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ។ បញ្ហានេះមិនមែនមានត្រឹមតែការខកខានមិនបានចូលរៀនក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាបានបង្កើតជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការអភិវឌ្ឍចំណេះដឹង។ ដែលយើងតែងតែហៅថាជាការបាត់បង់ការរៀនសូត្រ ឬការភ្លេចមេរៀនចាស់ៗ។ នៅពេលដែលកុមារត្រូវឈប់សម្រាកពីការសិក្សាក្នុងរយៈពេលយូរដោយគ្មានសកម្មភាពរៀនសូត្របន្ថែមនៅផ្ទះ ពួកគេចាប់ផ្តើមបាត់បង់ការចងចាំនូវមូលដ្ឋានគ្រឹះនៃមេរៀនដែលធ្លាប់បានរៀនពីមុនមក។ ដែលបង្កឱ្យមានការលំបាកយ៉ាងខ្លាំងនៅពេលត្រូវត្រឡប់ទៅចាប់ផ្តើមសិក្សាឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ ទឹកជំនន់បានក្លាយជាកត្តាជំរុញដ៏ចម្បងមួយដែលធ្វើឱ្យអត្រានៃការបោះបង់ការសិក្សាមានការកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ។ កាលណារយៈពេលនៃការផ្អាកការសិក្សាកាន់តែអូសបន្លាយយូរទៅ ស្មារតី និងការចង់ដឹងចង់ឃើញរបស់កុមារចំពោះការរៀនសូត្រក៏ចាប់ផ្តើមចុះខ្សោយ ដែលធ្វើឱ្យឱកាសនៃការត្រឡប់មកកាន់ថ្នាក់រៀនវិញកាន់តែមានសភាពតិចតួច។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងសម្រាប់កុមារដែលមកពីគ្រួសារដែលមានជីវភាពក្រីក្រ។ ដោយសារពួកគេជារឿយៗត្រូវបានបង្ខំឱ្យបោះបង់ក្ដីស្រមៃក្នុងការសិក្សា ដើម្បីចូលរួមក្នុងសកម្មភាពរកចំណូល ឬជួយធ្វើការងារសេដ្ឋកិច្ចផ្សេងៗដើម្បីស្រោចស្រង់ជីវភាពគ្រួសារដែលរងការបំផ្លិចបំផ្លាញដោយសារគ្រោះធម្មជាតិមួយនេះ។ លើសពីការបាត់បង់ឱកាសអប់រំ សុខភាពផ្លូវចិត្តរបស់កុមារគឺជាចំណុចដ៏រសើបមួយដែលរងការប៉ះទង្គិចយ៉ាងខ្លាំងក្នុងអំឡុងពេលវិបត្តិនេះ។ ការដែលត្រូវឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវលិចលង់ ឬការដែលត្រូវរស់នៅក្នុងស្ថានភាពភៀសខ្លួនដែលខ្វះខាតផាសុកភាព បានបង្កើតជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងជ្រាលជ្រៅសម្រាប់ក្មេងៗ។ ភាពតានតឹងដែលកើតចេញពីការបាត់បង់ស្ថិរភាពក្នុងជីវិត និងការមើលឃើញសហគមន៍ដែលខ្លួនធ្លាប់រស់នៅត្រូវរងការបំផ្លិចបំផ្លាញ បានបង្កជាភាពភ័យខ្លាច និងការថប់បារម្ភកម្រិតខ្ពស់។ ដែលវាអាចប៉ះពាល់ដល់ការលូតលាស់នៃប្រព័ន្ធប្រសាទ និងសមត្ថភាពក្នុងការផ្ដោតអារម្មណ៍របស់ពួកគេក្នុងរយៈពេលវែង។ ទន្ទឹមនឹងវិបត្តិផ្លូវចិត្ត កត្តាសុខភាពរាងកាយក៏ជាឧបសគ្គដ៏ធំមួយដែលរារាំងដល់ការវិលត្រឡប់ទៅរកការសិក្សាវិញផងដែរ។ ស្ថានភាពទឹកដែលដក់ជាប់ជាប្រចាំក្នុងសហគមន៍បានក្លាយជាប្រភពបង្កកំណើតនៃមេរោគ និងជំងឺឆ្លងសាហាវៗជាច្រើនប្រភេទ ជាពិសេសជំងឺអាសន្នរោគ ជំងឺសើស្បែក និងគ្រុនចាញ់។ នៅពេលដែលកុមារធ្លាក់ខ្លួនឈឺដោយសារមេរោគទាំងនេះ សុខភាពរបស់ពួកគេនឹងចុះខ្សោយ ដែលតម្រូវឱ្យមានការព្យាបាលក្នុងរយៈពេលយូរ និងធ្វើឱ្យការត្រឡប់ទៅរៀនវិញកាន់តែមានភាពយឺតយ៉ាវជាងមុន។ ជាងនេះទៅទៀត បញ្ហាសុខភាពទាំងនេះក៏បានដាក់បន្ទុកផ្នែកហិរញ្ញវត្ថុបន្ថែមទៅលើឪពុកម្តាយ ដែលកំពុងតែជួបការលំបាកស្រាប់ក្នុងរដូវទឹកជំនន់។ សរុបមកវិញ ផលប៉ះពាល់បន្តបន្ទាប់លើកុមារមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នានោះទេ។ ប៉ុន្តែវាគឺជាខ្សែសង្វាក់នៃផលវិបាកដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងចំណេះដឹង សេដ្ឋកិច្ច ផ្លូវចិត្ត និងសុខភាពរាងកាយ។ ប្រសិនបើគ្មានការយកចិត្តទុកដាក់ និងការរៀបចំវិធានការឆ្លើយតបឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធនោះទេ ផលប៉ះពាល់ទាំងនេះនឹងបន្តដក់ជាប់ក្នុងជីវិតរបស់កុមារ និងក្លាយជាឧបសគ្គដ៏ធំធេងដែលរារាំងដល់ការកសាងធនធានមនុស្សដែលមានគុណភាពសម្រាប់សហគមន៍ និងសង្គមជាតិទាំងមូលនាពេលអនាគត។ ការកសាងភាពធន់ក្នុងប្រព័ន្ធអប់រំប្រឆាំងនឹងគ្រោះទឹកជំនន់តាមរដូវកាល តម្រូវឱ្យមានការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតផ្នែកបច្ចេកទេស និងការបត់បែននៃយន្តការគ្រប់គ្រង។ ក្នុងន័យនេះ យុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញមិនត្រឹមតែផ្តោតទៅលើការរក្សាឱ្យបាននូវដំណើរការនៃការបង្រៀន និងការរៀនប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងត្រូវគិតគូរដល់បរិបទរស់នៅជាក់ស្តែងរបស់សហគមន៍ដែលរងផលប៉ះពាល់។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដែលថា «ការអប់រំមិនអាចរង់ចាំបាន» បានក្លាយជាកម្លាំងចលករក្នុងការបង្កើតឱ្យមាននូវគំរូសាលារៀនបែបថ្មី។ ដែលអាចសម្របទៅនឹងបញ្ហាទឹកបានយ៉ាងសុខដុមរមនា និងប្រកបដោយសុវត្ថិភាពបំផុតសម្រាប់កុមារ។ ក្នុងចំណោមយុទ្ធសាស្ត្ររូបវន្តដែលមានប្រសិទ្ធភាពបំផុត ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបណ្តែតទឹកបានក្លាយជាជម្រើសដ៏វិសេសវិសាលសម្រាប់តំបន់ដែលរងការលិចលង់ជារៀងរាល់ឆ្នាំ ដូចជាតំបន់ជុំវិញបឹងទន្លេសាបក្នុងប្រទេសកម្ពុជាជាដើម។ ការសាងសង់សាលារៀននៅលើក្បូន ឬការប្រើប្រាស់បច្ចេកវិទ្យាបណ្តែត ដែលអនុញ្ញាតឱ្យអគារសិក្សាអណ្តែតឡើងតាមកម្រិតទឹក បានជួយធានាថាបរិយាកាសសិក្សានឹងមិនត្រូវបានរំខាន ទោះបីជាផ្ទៃទឹកមានការប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ។ វិធីសាស្ត្រនេះមិនត្រឹមតែជួយការពារសម្ភារៈសិក្សា និងឯកសារសំខាន់ៗឱ្យនៅឆ្ងាយពីការបំផ្លិចបំផ្លាញនៃទឹកជំនន់ប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងបង្កើតបាននូវនិរន្តរភាពនៃការសិក្សាដោយមិនចាំបាច់ផ្អាកថ្នាក់រៀនទាំងស្រុងក្នុងអំឡុងពេលមានវិបត្តិ។ ទន្ទឹមនឹងការយកចិត្តទុកដាក់លើរចនាសម្ព័ន្ធអគារ ការអភិវឌ្ឍយន្តការរៀនពីចម្ងាយដែលមិនទាមទារបច្ចេកវិទ្យាខ្ពស់ពេក ក៏ជាចំណុចគន្លឹះដែលផ្តល់ភាពធន់ដល់ការអប់រំផងដែរ។ នៅក្នុងកាលៈទេសៈដែលផ្លូវធ្វើដំណើរត្រូវកាត់ផ្តាច់ ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដូចជាកម្មវិធីទូរស័ព្ទដៃ បានធ្វើឲ្យវាក្លាយជាមធ្យោបាយសំខាន់ក្នុងការសិក្សា។ ហើយរួមជាមួយការចែកចាយកញ្ចប់មេរៀនសម្រាប់ស្វ័យសិក្សាដល់ផ្ទះ បានក្លាយជាស្ពានតភ្ជាប់ចំណេះដឹងយ៉ាងសំខាន់។ យុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យកុមារអាចបន្តការសិក្សានៅក្នុងជម្រកសុវត្ថិភាពរបស់ពួកគេ ដោយមិនចាំបាច់ប្រឈមមុខនឹងគ្រោះថ្នាក់នៃការធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកដែលពោរពេញដោយហានិភ័យ។ ហើយវាក៏ជួយរក្សានូវសន្ទុះនៃការរៀនសូត្រឱ្យនៅតែបន្តយ៉ាងរលូន។ ចំពោះតំបន់គោកដែលជួបប្រទះការលិចទឹកម្តងម្កាល វិធានការការពារតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានកម្ពស់ខ្ពស់ផុតពីកម្រិតទឹកជំនន់គឺជាដំណោះស្រាយដ៏រឹងមាំមួយ។ ការលើកកម្ពស់សសរអគារសិក្សាឱ្យមានកម្ពស់គ្រប់គ្រាន់ ឬការរៀបចំគ្រឹះឱ្យមានភាពធន់នឹងការច្រោះដោយសារទឹកហូរ មិនត្រឹមតែជួយរក្សាថ្នាក់រៀនឱ្យនៅស្ងួតប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏អាចផ្តល់ជាទីទួលសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូលក្នុងករណីអាសន្នផងដែរ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានភាពឆ្លាតវៃបែបនេះ គឺជាការចំណាយដែលមានប្រសិទ្ធភាពក្នុងរយៈពេលវែង។ ព្រោះវាជួយកាត់បន្ថយថ្លៃចំណាយលើការជួសជុលសាលារៀនឡើងវិញក្រោយពេលទឹកស្រក។ លើសពីនេះ ការកែសម្រួលផ្នែករដ្ឋបាលតាមរយៈការរៀបចំប្រតិទិនសិក្សាឱ្យមានភាពបត់បែន ក៏ជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើនផងដែរ។ ការផ្លាស់ប្តូរពេលវេលាវិស្សមកាល ឬការរៀបចំថ្ងៃសម្រាកឱ្យចំខែដែលទឹកជំនន់ឡើងដល់កម្រិតកំពូល គឺជាការឆ្លើយតបដ៏ឆ្លាតវៃចំពោះបាតុភូតធម្មជាតិ។ វិធីសាស្ត្រនេះជួយឱ្យសិស្សានុសិស្សមិនចាំបាច់ខ្វល់ខ្វាយពីការខកខានមេរៀនក្នុងអំឡុងពេលដែលស្ថានភាពមិនអំណោយផល។ ហើយក៏ផ្តល់ឱកាសឱ្យគ្រូបង្រៀនអាចរៀបចំផែនការបង្រៀនបន្ថែមបានយ៉ាងពេញលេញនៅពេលដែលទឹកស្រក និងស្ថានភាពត្រឡប់មកដូចដើមវិញ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តយុទ្ធសាស្ត្រទាំងអស់នេះ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសមធម៌ ជាពិសេសសម្រាប់កុមារដែលមកពីគ្រួសារមានចំណូលទាប។ យើងត្រូវទទួលស្គាល់ថា កុមារដែលរស់នៅក្នុងស្ថានភាពក្រីក្រ គឺជាក្រុមដែលរងគ្រោះខ្លាំងជាងគេ។ ដោយសារពួកគេរស់នៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត និងខ្វះខាតធនធានផ្ទាល់ខ្លួនក្នុងការបន្តការសិក្សានៅពេលសាលាត្រូវបិទទ្វារ។ ប្រសិនបើគ្មានការជ្រោមជ្រែងពិសេសដូចជាការផ្តល់អាហារូបករណ៍ ឬការផ្តល់ឧបករណ៍សិក្សាបន្ថែមទេ គម្លាតអប់រំនឹងកាន់តែរីកធំឡើង ដែលនឹងបង្កជាផលវិបាកដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ ដូច្នេះ ភាពធន់ដែលពិតប្រាកដ គឺកើតចេញពីការរៀបចំប្រព័ន្ធអប់រំមួយដែលមិនទុកកុមារណាម្នាក់ឱ្យនៅឯកោ ទោះបីជាស្ថិតក្នុងស្ថានភាពមហន្តរាយធម្មជាតិបែបណាក៏ដោយ។ ការត្រៀមលក្ខណៈ និងការអនុវត្តវិធានការការពារមុនពេលទឹកជំនន់មកដល់ គឺជាកិច្ចការដ៏សំខាន់បំផុតដែលគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការខូចខាតសម្ភារៈសិក្សា និងធានាបាននូវសុវត្ថិភាពរូបរាងកាយរបស់កុមារ។ ក្នុងទិដ្ឋភាពនៃការការពារសម្ភារៈ អាណាព្យាបាលគួរណែនាំកូនៗឱ្យចេះរៀបចំទុកដាក់សៀវភៅសិក្សា ឯកសណ្ឋាន និងឯកសារសំខាន់ៗផ្សេងៗ។ ដោយវេចខ្ចប់ក្នុងថង់ប្លាស្ទិកដែលមិនជ្រាបទឹកឱ្យបានជិតល្អ រួចរក្សាទុកនៅលើធ្នើខ្ពស់ៗ ឬទីទួលសុវត្ថិភាពដែលទឹកមិនអាចលិចដល់។ ការធ្វើបែបនេះមិនត្រឹមតែជួយសន្សំសំចៃថវិកាក្នុងការទិញសម្ភារៈថ្មីឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយរក្សានូវប្រភពឯកសារដែលកុមារត្រូវប្រើប្រាស់សម្រាប់រៀនសូត្រនៅផ្ទះក្នុងអំឡុងពេលវិបត្តិផងដែរ។ បន្ថែមលើការរក្សាសម្ភារៈ ការពិនិត្យ និងវាយតម្លៃផ្លូវធ្វើដំណើរគឺជាកត្តាសុវត្ថិភាពដែលមិនអាចខ្វះបានឡើយសម្រាប់កុមារដែលនៅតែព្យាយាមធ្វើដំណើរទៅសាលារៀន ឬមណ្ឌលសិក្សាបណ្តោះអាសន្ន។ ឪពុកម្តាយត្រូវកំណត់រកផ្លូវដែលមានកម្ពស់ខ្ពស់ជាងគេ និងជៀសវាងតំបន់ដែលមានចរន្តទឹកហូរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ក្នុងករណីដែលសហគមន៍ត្រូវប្រើប្រាស់ទូកជាមធ្យោបាយចម្បង ការបំពាក់អាវពោង ឬឧបករណ៍បណ្តែតទឹកឱ្យកូនៗជានិច្ចគឺជាកាតព្វកិច្ចដែលមិនអាចធ្វេសប្រហែសបាន។ ការរៀបចំខ្លួនជាមុនក្នុងលក្ខណៈប្រព័ន្ធបែបនេះ នឹងជួយកាត់បន្ថយភាពស្លន់ស្លោ និងបង្កើនភាពជឿជាក់ដល់កុមារក្នុងការប្រឈមមុខនឹងស្ថានភាពទឹកឡើង។ ក្នុងស្ថានភាពដែលសាលារៀនត្រូវបិទទ្វារដោយសារទឹកជំនន់ ការបន្តការសិក្សានៅផ្ទះក្លាយជាយន្តការដ៏សំខាន់ក្នុងការរក្សានិរន្តរភាពនៃចំណេះដឹង។ ការបង្កើតទម្លាប់សិក្សាដោយកំណត់ម៉ោងច្បាស់លាស់ពីមួយទៅពីរម៉ោងក្នុងមួយថ្ងៃ នឹងជួយឱ្យស្មារតីរបស់កុមារនៅតែជាប់ពាក់ព័ន្ធជាមួយមេរៀន និងកាត់បន្ថយអាការៈភ្លេចមេរៀនចាស់ៗ។ អាណាព្យាបាលដើរតួជាគ្រូបង្រៀនជំនួយតាមរយៈការអានសៀវភៅជាមួយកូន ឬការជំរុញឱ្យពួកគេពិនិត្យមើលកិច្ចការចាស់ៗឡើងវិញ។ ដែលសកម្មភាពនេះជួយពង្រឹងចំណងមិត្តភាពក្នុងគ្រួសារផង និងជួយឱ្យកុមារមានអារម្មណ៍ថាការរៀនសូត្រគឺជាផ្នែកមួយនៃជីវិតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាមួយគ្នានេះ ការប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ដូចជាកម្មវិធីអប់រំតាមទូរស័ព្ទដៃ ដែលផ្តល់ដោយក្រសួងអប់រំ គឺសំខាន់បំផុត។ វាគឺជាប្រភពចំណេះដឹងដ៏សម្បូរបែបដែលកុមារអាចចូលទៅសិក្សាបានដោយមិនចាំបាច់មានការតភ្ជាប់អ៊ីនធឺណិតខ្លាំង ឬការទៅដល់សាលាផ្ទាល់។ សុខភាពរូបរាងកាយគឺជាគ្រឹះបង្អែកសម្រាប់ការសិក្សា ព្រោះកុមារដែលរងគ្រោះដោយជំងឺឆ្លងមិនអាចមានសមត្ថភាពក្នុងការទទួលយកចំណេះដឹងបានឡើយ។ វិធានការអនាម័យ ហូបស្អាត ផឹកស្អាត តាមរយៈការប្រើប្រាស់ទឹកឆ្អិន និងការលាងដៃជាមួយសាប៊ូ គឺជាខែលការពារដ៏រឹងមាំប្រឆាំងនឹងជំងឺរាគរូស និងអាសន្នរោគដែលរីករាលដាលខ្លាំងក្នុងរដូវទឹកដក់។ ទន្ទឹមនឹងនេះ ការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសដែលរត់គេចពីទឹកមកជ្រកកោនក្នុងផ្ទះ ក៏ជាចំណុចដែលអាណាព្យាបាលត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុត មុននឹងអនុញ្ញាតឱ្យកុមារអង្គុយរៀន ឬសម្រាក។ ការហាមឃាត់កុមារមិនឱ្យចុះលេងទឹកជំនន់ដោយគ្មានការត្រួតពិនិត្យ មិនត្រឹមតែការពារពីគ្រោះថ្នាក់លង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារពួកគេពីជំងឺសើស្បែកដែលបណ្តាលមកពីទឹកកខ្វក់ផងដែរ។ ជាចុងក្រោយ ស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍គឺជាកម្លាំងចលករដ៏ធំធេងដែលជួយជ្រោមជ្រែងដល់អនាគតរបស់កុមារគ្រប់រូប។ ការចែករំលែកទីតាំងសុវត្ថិភាពសម្រាប់កុមារដែលផ្ទះរបស់ពួកគេត្រូវលិចលង់ឱ្យមានកន្លែងរៀនសូត្រជុំគ្នា គឺជាការបង្ហាញពីសាមគ្គីភាពដ៏មានតម្លៃក្នុងភូមិឋាន។ ការផ្ដល់ព័ត៌មាន និងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកគ្រូអ្នកគ្រូអំពីស្ថានភាពជាក់ស្តែងរបស់សិស្សានុសិស្ស នឹងជួយឱ្យមានការរៀបចំយន្តការគាំទ្របានទាន់ពេលវេលា និងចំគោលដៅ។ នៅពេលដែលគ្រប់ភាគីពាក់ព័ន្ធចាប់ដៃគ្នា និងអនុវត្តវិធានការការពារទាំងផ្នែកសម្ភារៈ ការសិក្សា និងសុខភាព នោះទឹកជំនន់តាមរដូវកាលនឹងមិនមែនជាឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងសហគមន៍ឡើយ។